ឥឡូវនេះ ឈានមកដល់មុខម្ហូបចុងក្រោយរបស់យើងវិញគឺ ឆាទំពាំងជូរជាមួយសាច់ជ្រូក។ ដោយយើងបានឃើញពីរបៀបធ្វើទំពាំងជូរនៅខាងលើហើយ មុខម្ហូបមួយនេះនឹងមិនពិបាកសម្រាប់យើងទេ។ ចំពោះគ្រឿងផ្សំវិញ យើងត្រូវការទំពាំងជូរ កន្លះគីឡូ ម្ទេសម៉ាឡេបៃតង និងម្ទេសដៃនាងក្រហម ចំនួនពីរផ្លែ រួចហាន់វាជាចំណិតស្ដើងៗ រួចទុកក្នុងចានមួយឡែក។ រីឯគ្រឿងទេសវិញ យើងត្រូវប្រើប្រេងខ្យង ស្ករស និងម្សៅស៊ុបជាដើម។ បន្ទាប់មកទៀត យើងក៏ត្រូវហាន់ស្លឹកខ្ទឹម និងចិញ្ច្រាំខ្ទឹមសទុកក្នុងចានមួយឡែកដែរ។ ឥឡូវយើង យកសាច់ជ្រូកបីជាន់មកហាន់ជាបន្ទះស្ដើងៗល្មម ដើម្បីឱ្យសាច់របស់យើងឆាប់ឆ្អិន។ បន្ទាប់ពីរៀបចំបន្លែ និងសាច់រួចរាល់អស់ហើយ យើងចាប់ផ្ដើមដល់វគ្គចម្អិនម្ដង។ ដោយជាដំំបូង យើងដាក់ខ្ទះឱ្យក្ដៅបន្តិច ចាក់ខ្លាញ់ និងខ្ទឹមចិញ្ច្រំាចូល រួចលីងឱ្យឈ្ងុយ សិមបន្ថែមគល់ខ្ទឹម និងម្ទេសហាន់ចូល។ ក្រោយពីខ្ទឹម និងម្ទេសរបស់យើងជះក្លិនឈ្ងុយហើយ យើងអាចដាក់សាច់ចូលតែម្ដង ដោយឆាត្រឡប់ចុះឡើងឱ្យសាច់ក្រៀមបន្តិច ទើបដាក់បន្លែចូល។ យើងត្រូវដាក់ម្ទេសហាន់ចូលមុន រួចឆាត្រឡប់ចុះឡើងឱ្យវាទន់បន្តិច ទើបយកទំពាំងជូរមកដាក់ និងបន្តកូរត្រឡប់ចុះឡើងឱ្យបានសព្វល្អ។ បន្ទាប់ពីឃើញថាបន្លែរបស់យើងទន់ល្អហើយ យើងអាចថែមគ្រឿងផ្សំចូល ដូចជាប្រេងខ្យង ទឹកត្រី ម្សៅស៊ុប និងស្ករស និងប៊ីចេងបន្តិច រួចកូរចូលគ្នា និងភ្លក្សឱ្យល្មមជាការស្រេច។ ក្រោយពីឆាទំពាំងជូររបស់យើងឆ្អិនហើយ យើងគ្រាន់តែបិទភ្លើង និងយកស្លឹកខ្ទឹមមករោយពីលើជាការស្រេច គឺគ្មានអ្វីពិបាកទេ។ ម្ហូបនេះយើងអាចញុំាជាមួយបាយ ឬ ញុំាជាម្ហូបក្លែមក៏បានដែរ។ តាមអ្វីដែលបានរៀបរាប់ខាងលើ យើងឃើញថាគេអាចយកទំពាំងមកច្នៃធ្វើជាអាហារដ៏មានឱជារសច្រើនមុខ។ ទំពាំងជាបន្លែមួយប្រភេទដែលងាយស្រួលរកទិញ និងមានតម្លៃសមរម្យនៅតាមទីផ្សារ។